ការបង្កើតផ្ទាំងគំនូរសិល្បៈលើជញ្ជាំងក្នុងសហគមន៍ គឺជាគម្រោងសិល្បៈរួមគ្នាដ៏មានឥទ្ធិពល ដែលប្រែក្លាយទីធ្លាសាធារណៈដ៏សាមញ្ញឱ្យទៅជាវិចិត្រសាលដ៏មានជីវិត។ សកម្មភាពនេះមិនត្រឹមតែជួយកែលម្អសោភ័ណភាពនៃទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងនូវរឿងរ៉ាវ វប្បធម៌ និងការចងចាំរួមគ្នារបស់មនុស្សគ្រប់រូប។ តាមរយៈការប្រើប្រាស់ពណ៌ និងរូបភាព គម្រោងនេះបានផ្ដល់ឱកាសឱ្យសហគមន៍ទាំងមូល បង្ហាញពីអត្តសញ្ញាណ និងសាមគ្គីភាពរបស់ខ្លួនតាមរយៈស្នាដៃសិល្បៈ។ គោលបំណងចម្បងនៃការបង្កើតផ្ទាំងគំនូរសិល្បៈលើជញ្ជាំងក្នុងសហគមន៍ គឺដើម្បីលើកកម្ពស់ សោភ័ណភាពនៃតំបន់រស់នៅ ដោយប្រែក្លាយជញ្ជាំងដែលចាស់ ឬទទេស្អាត ឱ្យក្លាយជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញ។ ការបង្កើតគំនូរជញ្ជាំងមានបំណងកសាងសាមគ្គីភាពរវាងអ្នកជិតខាង តាមរយៈការចូលរួមរៀបចំ និងគូររូបរួមគ្នា។ វាមានគោលដៅផ្ដល់កន្លែងសម្រាប់សិល្បករក្នុងស្រុកបង្ហាញនូវទេពកោសល្យ និងស្នាដៃច្នៃប្រឌិតរបស់ពួកគេទៅកាន់សាធារណជន។ ផ្ទាំងគំនូរនេះត្រូវបានបង្កើតឡើងដើម្បីអប់រំ និងផ្សព្វផ្សាយនូវសារៈសំខាន់ ដូចជាការការពារបរិស្ថាន ឬសន្តិភាពក្នុងសង្គម។ វាមានបំណងថែរក្សា និងលើកតម្កើងវប្បធម៌ ក៏ដូចជាប្រពៃណីក្នុងតំបន់តាមរយៈរូបភាពនិទានរឿងនៅលើជញ្ជាំង។ គម្រោងនេះមានគោលបំណងកាត់បន្ថយការគូសវាសដែលគ្មានសណ្ដាប់ធ្នាប់ ដោយជំនួសមកវិញនូវសិល្បៈដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ។ វាជួយជំរុញឱ្យមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដល់អាជីវកម្មតូចតាចក្នុងសហគមន៍។ គំនូរជញ្ជាំងមានគោលដៅបង្កើតឱ្យមានបរិយាកាសរីករាយ និងកាត់បន្ថយភាពតានតឹងដល់អ្នកដែលធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ។ វាដើរតួជាឧបករណ៍សម្រាប់កត់ត្រានូវប្រវត្តិសាស្ត្រ ឬព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងនៅក្នុងសហគមន៍នោះ។ គោលបំណងមួយទៀតគឺដើម្បីលើកទឹកចិត្តដល់កុមារ និងយុវជនឱ្យយល់ដឹងពីតម្លៃនៃសិល្បៈ និងការងារស្ម័គ្រចិត្ត។ វាជួយបង្កើនសុវត្ថិភាពក្នុងតំបន់ ដោយប្រែក្លាយកន្លែងដែលធ្លាប់តែងងឹត ឬស្ងាត់ឱ្យទៅជាកន្លែងដែលមានការចាប់អារម្មណ៍ និងរស់រវើក។ ការបង្កើតគំនូរនេះមានបំណងចងក្រងនូវក្តីស្រមៃ និងក្តីសង្ឃឹមរបស់ប្រជាជនក្នុងសហគមន៍ឱ្យចេញជារូបរាងពិតប្រាកដ។ វាផ្ដល់ជាទីតាំងសម្រាប់ថតរូប និងជួបជុំគ្នា ដែលជួយបង្កើនទំនាក់ទំនងរវាងមនុស្សគ្រប់វ័យឱ្យកាន់តែស្និទ្ធស្នាល។ គម្រោងនេះមានគោលដៅបណ្តុះស្មារតីស្រឡាញ់ និងការទទួលខុសត្រូវលើទ្រព្យសម្បត្តិសាធារណៈនៅក្នុងមូលដ្ឋាន។ ហើយគោលបំណងធំបំផុតគឺការបង្កើតនូវមោទនភាពក្នុងសហគមន៍ ដែលមនុស្សគ្រប់រូបអាចនិយាយបានថាពួកគេជាចំណែកនៃសិល្បៈនោះ។ ដើម្បីសម្រេចបាននូវផ្ទាំងគំនូរលើជញ្ជាំងដែលមានភាពស្រស់ស្អាត និងជាប់បានយូរអង្វែង ការត្រៀមសម្ភារៈបច្ចេកទេសគឺជាជំហានដ៏ចាំបាច់បំផុត។ ថ្នាំលាបសម្រាប់ប្រើប្រាស់ក្រៅផ្ទះ ដែលមានគុណភាពខ្ពស់ និងធន់នឹងកម្ដៅថ្ងៃ គឺជាសម្ភារៈចម្បងដែលមិនអាចខ្វះបាន។ ថ្នាំទ្រនាប់ជញ្ជាំង ត្រូវតែប្រើប្រាស់ជាមុន ដើម្បីជួយឱ្យថ្នាំពណ៌ជាប់បានល្អ និងការពារកុំឱ្យជញ្ជាំងស៊ីពណ៌។ ជក់គូរគំនូរដែលមានទំហំចម្រុះ ចាប់ពីទំហំធំសម្រាប់លាបផ្ទៃ រហូតដល់ទំហំតូចល្អិតសម្រាប់គូរចំណុចលម្អិត ត្រូវតែរៀបចំឱ្យបានសព្វគ្រប់។ កូនរ៉ូឡូ ជួយឱ្យការលាបពណ៌លើផ្ទៃជញ្ជាំងធំៗមានភាពរហ័សរហួន និងមានផ្ទៃរលោងស្មើគ្នា។ ថ្នាំបាញ់ពណ៌ ក៏អាចយកមកប្រើប្រាស់បន្ថែម ដើម្បីបង្កើតនូវស្រមោល និងផលវិបាកផ្នែកសិល្បៈឱ្យកាន់តែមានភាពរស់រវើក។ ថាសសម្រាប់លាយពណ៌ និងធុងទឹកសម្រាប់លាងជក់ គឺជាឧបករណ៍បន្ទាប់បន្សំដែលជួយឱ្យដំណើរការការងារមានរបៀបរៀបរយ។ ជណ្ដើរ ឬរន្ទាដែក គឺចាំបាច់បំផុតសម្រាប់អ្នកសិល្បៈក្នុងការគូររូបនៅផ្នែកខ្ពស់ៗនៃជញ្ជាំងដោយសុវត្ថិភាព។ ស្កុតបិទ ប្រើសម្រាប់បិទតាមគែមជញ្ជាំង ដើម្បីការពារកុំឱ្យពណ៌ប្រឡាក់ទៅលើផ្នែកដែលមិនចង់បាន។ ក្រដាសកាសែត ឬផ្ទាំងប្លាស្ទិកសម្រាប់ទ្រាប់បាត ជួយការពារកម្រាលឥដ្ឋ ឬចិញ្ចើមផ្លូវមិនឱ្យប្រឡាក់តក់ថ្នាំពណ៌។ បន្ទាត់វែង និងម៉ែត្រវាស់ ជួយឱ្យការកំណត់សមាមាត្ររូបភាពនៅលើជញ្ជាំងមានភាពត្រឹមត្រូវតាមប្លង់ដែលបានគ្រោងទុក។ ដីស ឬខ្មៅដៃខ្នាតធំ ប្រើសម្រាប់គូសព្រាងជារូបរាងដំបូងនៅលើជញ្ជាំង មុននឹងចាប់ផ្ដើមលាបពណ៌ពិតប្រាកដ។ ឧបករណ៍ផ្លុំសម្អាតធូលី ឬជក់រឹង ប្រើសម្រាប់សម្អាតផ្ទៃជញ្ជាំងឱ្យស្អាតល្អ ដើម្បីធានាថាថ្នាំពណ៌មិនរបកបន្ទាប់ពីលាបរួច។ សម្ភារៈការពារខ្លួន រួមមានស្រោមដៃ ម៉ាសបិទមាត់ និងវ៉ែនតាការពារ ជួយការពារសុខភាពសិល្បករពីក្លិនថ្នាំ និងធូលីដី។ កន្សែងស្អាត និងអេប៉ុង ត្រូវមានជាប់ខ្លួនជានិច្ចសម្រាប់ជូតសម្អាតកំហុសឆ្គងបន្តិចបន្តួចក្នុងពេលកំពុងកូរ។ ធុងសម្រាម និងថង់ប្លាស្ទិក ត្រូវដាក់ឱ្យនៅក្បែរនោះ ដើម្បីប្រមូលកម្ទេចកម្ទី និងកាកសំណល់ថ្នាំពណ៌ឱ្យមានអនាម័យ។ ថ្នាំរលោងការពារ ត្រូវលាបពីលើជាចុងក្រោយ ដើម្បីការពារផ្ទាំងគំនូរពីទឹកភ្លៀង និងការស្លេកពណ៌ដោយសារពន្លឺព្រះអាទិត្យ។ កុំព្យូទ័រយួរដៃ ឬថេប្លេត អាចប្រើសម្រាប់មើលគំរូរូបភាពដើម ដើម្បីឱ្យការផ្ទេររូបភាពមកលើជញ្ជាំងមានភាពច្បាស់លាស់។ ឧបករណ៍បំពងសំឡេងខ្នាតតូចសម្រាប់ចាក់តន្ត្រី ក៏ជាសម្ភារៈជួយបង្កើនបរិយាកាសរីករាយ និងជំរុញទឹកចិត្តដល់ក្រុមការងារ។ ស្លាកសញ្ញាព័ត៌មានបណ្ដោះអាសន្ន ត្រូវដាក់បង្ហាញដើម្បីឱ្យអ្នកដំណើរដឹងថា កំពុងមានសកម្មភាពបង្កើតសិល្បៈ និងជៀសវាងការប៉ះពាល់ជញ្ជាំងដែលថ្នាំមិនទាន់ស្ងួត។ របស់ចុងក្រោយ គឺកាបូបសង្គ្រោះបឋម គួរតែត្រូវបានរៀបចំទុកជាស្រេច សម្រាប់ករណីមានគ្រោះថ្នាក់បន្តិចបន្តួចក្នុងពេលបំពេញការងារ។ ការជ្រើសរើសទីតាំងដ៏ស័ក្តិសមទាំងក្នុងតំបន់សាធារណៈ និងឯកជន គឺជាចំណុចចាប់ផ្ដើមដ៏សំខាន់ដែលកំណត់ពីឥទ្ធិពល និងភាពលេចធ្លោនៃផ្ទាំងគំនូរសិល្បៈក្នុងសហគមន៍។ ជញ្ជាំងសាលារៀន ឬមជ្ឈមណ្ឌលអប់រំកុមារ គឺជាទីតាំងសាធារណៈដ៏ល្អបំផុតសម្រាប់បង្កើតគំនូរដែលបង្កប់នូវសារអប់រំ និងការបំផុសគំនិតដល់យុវជន។ សួនច្បារសាធារណៈ ឬកន្លែងហាត់ប្រាណតាមសហគមន៍ ផ្ដល់នូវបរិយាកាសបើកចំហដែលអាចឱ្យមនុស្សគ្រប់វ័យចូលមកទស្សនា និងថតរូបកម្សាន្តបានយ៉ាងងាយស្រួល។ ជញ្ជាំងតាមបណ្ដោយដងផ្លូវដើរ ឬឌឿងហែមតូចៗក្នុងទីក្រុង អាចប្រែក្លាយពីកន្លែងដែលស្ងប់ស្ងាត់ឱ្យទៅជាវិចិត្រសាលតាមចិញ្ចើមថ្នល់ដ៏មានភាពរស់រវើក។ ចំណតរថយន្តក្រុង ឬស្ថានីយរថភ្លើង ក៏ជាទីតាំងយុទ្ធសាស្ត្រដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដំណើរឆ្លងកាត់បានរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។ ក្រៅពីកន្លែងសាធារណៈ ជញ្ជាំងខាងក្រៅនៃអាគារអាជីវកម្មឯកជន ដូចជាហាងកាហ្វេ ឬអាហារដ្ឋាន គឺជាទីតាំងដ៏ពេញនិយមសម្រាប់បង្កើនសោភ័ណភាព និងទាក់ទាញអតិថិជន។ ជញ្ជាំងរបងផ្ទះផ្ទាល់ខ្លួនដែលស្ថិតនៅជាប់នឹងផ្លូវសាធារណៈ ក៏អាចប្រើប្រាស់ជាផ្ទាំងសិល្បៈដើម្បីបង្ហាញពីចំណូលចិត្ត និងបុគ្គលិកលក្ខណៈរបស់ម្ចាស់ផ្ទះ។ សណ្ឋាគារ ឬផ្ទះសំណាក់បែបសិល្បៈ តែងតែប្រើប្រាស់ជញ្ជាំងឯកជនរបស់ពួកគេដើម្បីបង្កើតនូវបរិយាកាសប្លែកភ្នែកសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ។ តំបន់រោងចក្រចាស់ៗ ឬឃ្លាំងទំនិញដែលមិនសូវប្រើប្រាស់ អាចត្រូវបានកែច្នៃឱ្យក្លាយជាមជ្ឈមណ្ឌលសិល្បៈតាមរយៈការគូរគំនូរលើជញ្ជាំងដ៏ធំសម្បើម។ ជញ្ជាំងក្នុងបរិវេណវត្តអារាម ឬទីសក្ការៈបូជា ក៏អាចអនុញ្ញាតឱ្យមានការគូរគំនូរបែបប្រពៃណីដើម្បីលើកកម្ពស់សាសនា និងវប្បធម៌។ សំណង់អគារដែលកំពុងសាងសង់ ក៏អាចប្រើប្រាស់ជញ្ជាំងបណ្ដោះអាសន្នរបស់ពួកគេសម្រាប់ដាក់បង្ហាញសិល្បៈ ដើម្បីបិទបាំងភាពមិនរៀបរយនៃកន្លែងការដ្ឋាន។ ក្លឹបកីឡា ឬទីលានបាល់ទាត់ឯកជន គឺជាកន្លែងដ៏ស័ក្តិសមសម្រាប់គំនូរជញ្ជាំងដែលបង្ហាញពីភាពខ្លាំងក្លា និងស្មារតីសាមគ្គីភាពក្នុងកីឡា។ មិនថាជាទីតាំងសាធារណៈ ឬឯកជននោះទេ ការសុំច្បាប់អនុញ្ញាត និងការឯកភាពពីម្ចាស់ទីតាំង គឺជាលក្ខខណ្ឌចាំបាច់បំផុតមុននឹងចាប់ផ្ដើមការងារសិល្បៈ។ ការបង្កើតផ្ទាំងគំនូរសិល្បៈលើជញ្ជាំង គឺជាសកម្មភាពរួមបញ្ចូលគ្នាដែលទាក់ទាញមនុស្សដែលមានចំណូលចិត្ត និងបុគ្គលិកលក្ខណៈចម្រុះឱ្យមកជួបជុំគ្នាដើម្បីសម្រេចគោលដៅរួម។ ក្រុមមនុស្សដំបូងគេគឺ សិល្បករ និងអ្នករចនា ដែលប្រើប្រាស់ជញ្ជាំងសាធារណៈជាផ្ទាំងក្រណាត់ដ៏ធំសម្រាប់បញ្ចេញនូវគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ពួកគេ។ យុវជន និងសិស្សានុសិស្ស គឺជាក្រុមដែលមានភាពសកម្មបំផុត ដោយពួកគេចាត់ទុកការគូរគំនូរលើជញ្ជាំងជាការងារស្ម័គ្រចិត្តដើម្បីបម្រើដល់សហគមន៍។ អ្នកដឹកនាំសហគមន៍ និងសកម្មជនសង្គម តែងតែគាំទ្រសកម្មភាពនេះក្នុងគោលបំណងកែលម្អសោភ័ណភាព និងប្រើប្រាស់សិល្បៈដើម្បីផ្សព្វផ្សាយសារអប់រំផ្សេងៗ។ អ្នកជិតខាង និងប្រជាជនក្នុងតំបន់ គឺជាអ្នកដែលចូលចិត្តចូលរួមដោយផ្ទាល់ ដើម្បីបង្កើតនូវទំនាក់ទំនងល្អ និងមោទនភាពចំពោះទីកន្លែងដែលពួកគេរស់នៅ។ កុមារតូចៗ ក៏ជាក្រុមដែលចូលចិត្តការបង្កើតគំនូរលើជញ្ជាំងខ្លាំងណាស់ ព្រោះវាផ្ដល់នូវសេរីភាពក្នុងការលេងពណ៌ និងរៀនសូត្រពីពិភពសិល្បៈនៅខាងក្រៅថ្នាក់រៀន។ អ្នកទេសចរ និងអ្នកចូលចិត្តថតរូប តែងតែស្វែងរកតំបន់ដែលមានគំនូរជញ្ជាំងស្អាតៗ ដើម្បីផ្ដិតយករូបភាពទុកជាអនុស្សាវរីយ៍ និងចែកចាយលើបណ្ដាញសង្គម។ ម្ចាស់អាជីវកម្មខ្នាតតូច គឺជាអ្នកដែលចូលចិត្តឱ្យមានសិល្បៈលើជញ្ជាំងក្បែរហាងរបស់ពួកគេ ដើម្បីទាក់ទាញភ្នែកអតិថិជន និងបង្កើតបរិយាកាសប្លែកភ្នែក។ អ្នកអភិរក្សវប្បធម៌ ចូលចិត្តប្រើប្រាស់ផ្ទាំងជញ្ជាំងដើម្បីថែរក្សា និងរំលឹកឡើងវិញនូវប្រពៃណី ឬប្រវត្តិសាស្ត្រតាមរយៈរូបភាពនិទានរឿង។ មនុស្សវ័យចំណាស់ ក្នុងសហគមន៍ច្រើនតែចូលចិត្តមកមើលសកម្មភាពនេះ ព្រោះវាធ្វើឱ្យតំបន់ដែលពួកគេរស់នៅមានភាពរស់រវើក និងមានកម្លាំងថាមពលថ្មី។ អ្នកដែលស្រឡាញ់បរិស្ថាន ច្រើនតែចូលរួមបង្កើតគំនូរជញ្ជាំងដែលបង្ហាញពីធម្មជាតិ និងការការពារផែនដី ដើម្បីដាស់តឿនស្មារតីមនុស្សជុំវិញខ្លួន។ អ្នកផលិតមាតិកាឌីជីថល តែងតែជ្រើសរើសទីតាំងដែលមានសិល្បៈជញ្ជាំងសម្រាប់ថតវីដេអូ ឬធ្វើជាផ្ទៃខាងក្រោយដ៏ទាក់ទាញសម្រាប់មាតិការបស់ពួកគេ។ មាតាបិតា ចូលចិត្តគាំទ្រគម្រោងនេះ ព្រោះវាជាសកម្មភាពដែលមានប្រយោជន៍សម្រាប់កូនៗរបស់ពួកគេក្នុងការចំណាយពេលទំនេរឱ្យមានតម្លៃ។ អ្នកមានចិត្តសប្បុរសធម៌ គឺជាអ្នកដែលចូលចិត្តជួយជ្រោមជ្រែងផ្នែកថវិកា និងសម្ភារៈ ដើម្បីឱ្យសិល្បៈលើជញ្ជាំងអាចកើតមានឡើងបាន។ មិនថាស្ថិតក្នុងឋានៈ ឬវ័យណានោះទេ មនុស្សគ្រប់រូបដែលចូលចិត្តសោភ័ណភាព និងភាពច្នៃប្រឌិត សុទ្ធតែជាចំណែកមិនអាចខ្វះបាននៃគម្រោងសិល្បៈជញ្ជាំង។ ការជ្រើសរើសប្រភេទគំនូរដែលសមស្របទៅនឹងបរិបទសហគមន៍ គឺជាគន្លឹះសំខាន់ដែលធ្វើឱ្យជញ្ជាំងសិល្បៈមានភាពទាក់ទាញ និងបង្កប់ដោយអត្ថន័យជ្រាលជ្រៅ។ ប្រភេទគំនូរដែលពេញនិយមបំផុតគឺ គំនូរជីវចល ឬរូបត្លុក ដែលផ្ដល់នូវភាពសប្បាយរីករាយ និងភាពទាក់ទាញដល់កុមារក្នុងតំបន់។ គំនូរប្រភេទ រូបភាពពិតៗ ដែលបង្ហាញពីមុខមាត់មនុស្ស ឬសកម្មភាពរស់នៅប្រចាំថ្ងៃ ជួយឱ្យអ្នកទស្សនាមានអារម្មណ៍ស្និទ្ធស្នាល និងយល់ពីសាច់រឿងពិតនៃសហគមន៍។ សិល្បៈបែបអរូបី ដែលប្រើប្រាស់រូបរាងធរណីមាត្រ និងពណ៌ចម្រុះ ជួយបង្កើតនូវភាពទំនើប និងការបកស្រាយដោយសេរីតាមអារម្មណ៍អ្នកមើល។ គំនូរប្រភេទ ធម្មជាតិ និងបរិស្ថាន ដូចជាដើមឈើ ផ្កា និងសត្វព្រៃ ជួយបន្ថែមពណ៌បៃតង និងភាពស្រស់ស្រាយដល់ទីក្រុងដែលសម្បូរទៅដោយបេតុង។ គំនូរបែបប្រពៃណី និងវប្បធម៌ ដែលបង្ហាញពីក្បាច់ក្បូរ ឬរបាំបុរាណ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ថែរក្សាអត្តសញ្ញាណជាតិនៅលើជញ្ជាំង។ គំនូរប្រភេទ អក្សរសិល្បៈ ដែលមានជាពាក្យស្លោកអប់រំ ឬសារលើកទឹកចិត្ត ជួយដាស់តឿនស្មារតីអ្នកដំណើរឆ្លងកាត់ឱ្យមានចិត្តវិជ្ជមាន។ សិល្បៈតាមចិញ្ចើមថ្នល់ ដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ និងមានពណ៌ឆើតឆាយ ច្រើនតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវវ័យ។ គំនូរប្រភេទ 3D ដែលមើលទៅដូចជារូបភាពមានជម្រៅ និងអាចឱ្យមនុស្សចូលទៅថតរូបលេងដូចជាការពិត គឺជាចំណុចទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង។ គំនូរដែលបង្ហាញពី ប្រវត្តិសាស្ត្រមូលដ្ឋាន ជួយរំលឹកដល់សមាជិកក្នុងសហគមន៍នូវការចងចាំ និងការវិវត្តនៃតំបន់ដែលពួកគេរស់នៅ។ គំនូរប្រភេទ និមិត្តរូប ដែលប្រើរូបភាពសន្តិភាព ឬសាមគ្គីភាព ជួយផ្សព្វផ្សាយនូវសេចក្ដីស្រឡាញ់ និងការយោគយល់គ្នាក្នុងចំណោមអ្នកជិតខាង។ សិល្បៈបែបយុទ្ធនាការ ដូចជាការការពារសមុទ្រ ឬការបញ្ឈប់អំពើហិង្សា ត្រូវបានគេប្រើដើម្បីជាសារដាស់តឿនដល់សង្គម។ គំនូរប្រភេទ ម៉ូ-សេក ឬការបិទបំណែកក្បឿងចម្រុះពណ៌ បង្កើតបានជាផ្ទៃជញ្ជាំងដែលមានរូបរាងប្លែក និងមានភាពធន់នឹងអាកាសធាតុបានយ៉ាងល្អ។ គំនូរបែបផែនទីសហគមន៍ ដែលបង្ហាញពីទីតាំងសំខាន់ៗក្នុងតំបន់ ជួយឱ្យអ្នកចំណូលថ្មីងាយស្រួលយល់ពីទីតាំងភូមិសាស្ត្រជុំវិញខ្លួន។ គំនូរប្រភេទ រូបភាពស្រមោលខ្មៅលើផ្ទៃពណ៌ភ្លឺ ផ្ដល់នូវភាពសាមញ្ញតែមានភាពទាក់ទាញ និងងាយស្រួលក្នុងការគូររួមគ្នា។ គំនូរផ្ទាំងធំ ដែលបង្ហាញពីវីរបុរស ឬបុគ្គលគំរូក្នុងតំបន់ ជួយផ្ដល់ជាកម្លាំងចិត្ត និងមោទនភាពដល់ប្រជាជនគ្រប់រូប។ គំនូរប្រភេទ សិល្បៈបែបសម័យនិយម ដែលប្រើពណ៌ប្លែកៗ និងរូបភាពសាមញ្ញៗពីជីវិតប្រចាំថ្ងៃ ជួយឱ្យជញ្ជាំងមើលទៅមានថាមពល និងភាពរស់រវើក។ សិល្បៈបែបធរណីមាត្រ ដែលមានលក្ខណៈដដែលៗ ជួយបង្កើតនូវសណ្ដាប់ធ្នាប់ និងភាពស្រស់ស្អាតតាមបែបស្ថាបត្យកម្មទំនើប។ គំនូរប្រភេទ ពន្លឺ និងស្រមោល ដែលប្រែប្រួលទៅតាមពន្លឺព្រះអាទិត្យ គឺជាការច្នៃប្រឌិតដ៏អស្ចារ្យដែលធ្វើឱ្យរូបភាពមានចលនា។ ជាចុងក្រោយ មិនថាជាប្រភេទគំនូរបែបណានោះទេ ការសម្រេចចិត្តរួមគ្នានៅក្នុងសហគមន៍ នឹងធ្វើឱ្យផ្ទាំងគំនូរលើជញ្ជាំងនោះក្លាយជាម្ចាស់កម្មសិទ្ធិរួមដែលគ្រប់គ្នាស្រឡាញ់ និងថែរក្សា។ ការបង្កើតផ្ទាំងគំនូរសិល្បៈលើជញ្ជាំងក្នុងសហគមន៍ គឺជាដំណើរការសិល្បៈដ៏រស់រវើកដែលទាមទារការរៀបចំយ៉ាងហ្មត់ចត់ ចាប់ពីការរៀបចំផែនការរហូតដល់ការបញ្ចប់ការងារជាស្ថាពរ។ ជំហានដំបូងបង្អស់ គឺការជួបជុំសមាជិកក្នុងសហគមន៍ដើម្បីពិភាក្សា និងប្រមូលមតិយោបល់អំពីប្រធានបទដែលគ្រប់គ្នាជឿជាក់ និងចង់បង្ហាញ។ បន្ទាប់មក អ្នករៀបចំត្រូវស្វែងរកជញ្ជាំងដែលសមស្របបំផុត ហើយទាក់ទងសុំការអនុញ្ញាតជាផ្លូវការពីម្ចាស់ទីតាំង ឬអាជ្ញាធរមូលដ្ឋាន។ នៅពេលទទួលបានការអនុញ្ញាត អ្នកសិល្បៈត្រូវចាប់ផ្ដើមរចនាគំនូរព្រាងនៅលើក្រដាស ឬក្នុងកម្មវិធីកុំព្យូទ័រ ដើម្បីកំណត់សមាមាត្រ និងការប្រើប្រាស់ពណ៌ឱ្យបានច្បាស់លាស់។ ជំហានបន្ទាប់ គឺការធ្វើបញ្ជីសម្ភារៈដែលត្រូវប្រើប្រាស់ រួមមានថ្នាំលាប ជក់ កូនរ៉ូឡូ និងឧបករណ៍ការពារសុវត្ថិភាពផ្សេងៗ។ ការប្រមូលថវិកា ឬស្វែងរកការឧបត្ថម្ភជាសម្ភារៈពីអាជីវកម្មក្នុងស្រុក គឺជាសកម្មភាពសំខាន់ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅមុខបាន។ នៅថ្ងៃចាប់ផ្ដើមការងារ ជំហានដំបូងលើផ្ទៃជញ្ជាំងគឺការសម្អាតធូលីដី ស្លែ និងកម្ទេចកម្ទីផ្សេងៗចេញឱ្យអស់ ដើម្បីឱ្យថ្នាំជាប់បានល្អ។ បន្ទាប់ពីជញ្ជាំងស្ងួតស្អាត ក្រុមការងារត្រូវលាបថ្នាំទ្រនាប់ ពណ៌ស ដើម្បីបង្កើនគុណភាពនៃពណ៌ពិតដែលនឹងត្រូវលាបពីលើ។ ការរៀបចំដំឡើងរន្ទា ឬជណ្ដើរត្រូវធ្វើឡើងដោយយកចិត្តទុកដាក់បំផុត ដើម្បីធានាសុវត្ថិភាពដល់អ្នកសិល្បៈក្នុងពេលបំពេញការងារ។ នៅពេលថ្នាំទ្រនាប់ស្ងួត អ្នកសិល្បៈចាប់ផ្ដើមគូសព្រាងគ្រោងរូបភាព ដោយប្រើដីស ឬខ្មៅដៃខ្នាតធំទៅតាមប្លង់ដែលបានរៀបចំទុក។ ការប្រើប្រាស់ម៉ាស៊ីនបញ្ចាំងរូបភាព នៅពេលយប់ ក៏ជាបច្ចេកទេសដ៏ពេញនិយមដើម្បីផ្ទេររូបភាពពីក្រដាសមកលើជញ្ជាំងឱ្យបានត្រឹមត្រូវបំផុត។ ក្រោយពេលបានគ្រោងរូបភាពហើយ សកម្មភាពដែលរីករាយបំផុតគឺការចែកចាយជក់ និងថ្នាំពណ៌ដល់សមាជិកស្ម័គ្រចិត្តដើម្បីចាប់ផ្ដើមលាបពណ៌តាមចន្លោះដែលបានកំណត់។ អ្នកសម្របសម្រួលសិល្បៈត្រូវតាមដាន និងផ្ដល់ការណែនាំដល់អ្នកចូលរួម ដើម្បីធានាថាការប្រើប្រាស់ពណ៌មានភាពស៊ីសង្វាក់គ្នា និងស្របតាមប្លង់ដើម។ ការលាបពណ៌ត្រូវធ្វើពីលើចុះក្រោម និងពីស្រទាប់ធំៗទៅរកចំណុចលម្អិតតូចៗ ដើម្បីការពារកុំឱ្យថ្នាំពណ៌តក់ប្រឡាក់លើផ្នែកដែលរួចរាល់។ បន្ទាប់ពីផ្ទៃធំៗត្រូវបានបំពេញ អ្នកសិល្បៈដែលមានជំនាញត្រូវចាប់ផ្ដើមគូរចំណុចលម្អិត បន្ថែមស្រមោល និងធ្វើឱ្យរូបភាពមានជម្រៅ។ ក្នុងអំឡុងពេលធ្វើការ ក្រុមការងារត្រូវចាក់តន្ត្រី និងរៀបចំអាហារសម្រន់ ដើម្បីបង្កើតបរិយាកាសរីករាយ និងជំរុញទឹកចិត្តអ្នកចូលរួមទាំងអស់។ នៅពេលគំនូរត្រូវបានបញ្ចប់ ការត្រួតពិនិត្យចុងក្រោយត្រូវធ្វើឡើងដើម្បីកែសម្រួលនូវកំហុសឆ្គងបន្តិចបន្តួច ឬបន្ថែមពណ៌នៅកន្លែងដែលមិនទាន់ស្មើ។ ជំហានបច្ចេកទេសចុងក្រោយ គឺការបាញ់ ឬលាបថ្នាំរលោងការពារ ដើម្បីការពារគំនូរពីពន្លឺព្រះអាទិត្យ និងទឹកភ្លៀង។ ក្រោយពេលគំនូរស្ងួតជាស្ថាពរ ក្រុមការងារត្រូវប្រមូលសម្ភារៈ លាងសម្អាតជក់ និងទុកដាក់កាកសំណល់ថ្នាំពណ៌ឱ្យមានអនាម័យជុំវិញទីតាំង។ ការសរសេរឈ្មោះអ្នកចូលរួម ឬអ្នកឧបត្ថម្ភនៅជ្រុងម្ខាងនៃជញ្ជាំង គឺជាការផ្ដល់កិត្តិយស និងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ជំហានបន្ទាប់ គឺការរៀបចំកម្មវិធីសម្ពោធផ្ទាំងគំនូរ ដើម្បីអបអរសាទរសមិទ្ធផលថ្មី និងអញ្ជើញសហគមន៍ឱ្យមកទស្សនាជាផ្លូវការ។ ការផ្ដិតយករូបភាព និងវីដេអូនៃសកម្មភាពតាំងពីដើមដល់ចប់ គឺជាឯកសារដ៏មានតម្លៃសម្រាប់ចែករំលែកលើបណ្ដាញសង្គម។ សកម្មភាពនេះជួយផ្សព្វផ្សាយពីភាពវិជ្ជមាននៃសហគមន៍ និងទាក់ទាញឱ្យមានការចាប់អារម្មណ៍ពីមនុស្សនៅតំបន់ផ្សេងៗ។ ការរៀបចំផែនការថែទាំជញ្ជាំងឱ្យបានយូរអង្វែង ក៏ជាជំហានដែលមិនគួររំលង ដើម្បីរក្សាសម្រស់សិល្បៈឱ្យនៅថ្មីជានិច្ច។ ការជួបជុំគ្នាធ្វើការងារសិល្បៈនេះ បានបន្សល់ទុកនូវមោទនភាព និងអនុស្សាវរីយ៍មិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់រូប។ ការបង្កើតផ្ទាំងគំនូរសិល្បៈលើជញ្ជាំងក្នុងសហគមន៍ ទោះបីជាមានភាពស្រស់ស្អាត ប៉ុន្តែអ្នករៀបចំតែងតែជួបប្រទះនូវឧបសគ្គ និងបញ្ហាប្រឈមជាច្រើនដែលមិនអាចជៀសផុតបាន។ បញ្ហាចម្បងដំបូងគេ គឺការស្វែងរកថវិកា និងធនធានហិរញ្ញវត្ថុដើម្បីទិញសម្ភារៈបច្ចេកទេស និងថ្នាំពណ៌ដែលមានគុណភាពខ្ពស់។ ការទទួលបានការអនុញ្ញាតជាផ្លូវការពីម្ចាស់កម្មសិទ្ធិឯកជន ឬអាជ្ញាធរមូលដ្ឋាន ជារឿយៗមានភាពស្មុគស្មាញ និងចំណាយពេលរង់ចាំយូរ។ លក្ខខណ្ឌអាកាសធាតុដែលមិនទៀងទាត់ ដូចជាភ្លៀងធ្លាក់ភ្លាមៗ ឬកម្ដៅថ្ងៃខ្លាំងពេក អាចធ្វើឱ្យថ្នាំពណ៌មិនងាយស្ងួត ឬខូចគុណភាពរូបភាព។ ផ្ទៃជញ្ជាំងដែលមានសភាពចាស់ គ្រើម ឬមានសំណើមខ្លាំង បង្កជាផលវិបាកដល់ការលាបថ្នាំឱ្យជាប់បានយូរ និងរលោងស្មើគ្នា។ ការខ្វែងគំនិតគ្នារវាងសមាជិកសហគមន៍អំពីប្រធានបទ ឬពណ៌ដែលត្រូវប្រើប្រាស់ អាចបណ្តាលឱ្យមានភាពរកាំរកូស និងការយឺតយ៉ាវដល់ដំណើរការការងារ។ បញ្ហាសុវត្ថិភាពនៅពេលធ្វើការលើទីខ្ពស់ គឺជាកង្វល់ចម្បងដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន និងសម្ភារៈការពារឱ្យបានត្រឹមត្រូវ។ សំឡេងរំខាន ឬការបិទផ្លូវដើរបណ្ដោះអាសន្ន អាចបង្កជាការរំខានដល់អ្នកជិតខាង និងអ្នកដំណើរឆ្លងកាត់ដែលនាំឱ្យមានការត្អូញត្អែរ។ ការស្វែងរកសិល្បករដែលមានជំនាញ និងមានឆន្ទៈធ្វើការងារស្ម័គ្រចិត្តក្នុងរយៈពេលវែង គឺជាការងារដ៏លំបាកមួយសម្រាប់អ្នកសម្របសម្រួល។ កង្វះខាតឧបករណ៍បច្ចេកទេសដែលទំនើប ដូចជារន្ទាដែក ឬម៉ាស៊ីនបញ្ចាំងរូបភាព ធ្វើឱ្យការផ្ទេរប្លង់រូបភាពខ្នាតធំមានភាពលំបាក និងមិនសូវត្រឹមត្រូវ។ បញ្ហាការកម្ទេចបំផ្លាញ ឬការលួចគូសវាសពីលើផ្ទាំងគំនូរដែលមិនទាន់រួចរាល់ គឺជាការខាតបង់ទាំងពេលវេលា និងកម្លាំងចិត្តរបស់ក្រុមការងារ។ ក្លិនថ្នាំពណ៌ និងធូលីដីក្នុងពេលកំពុងបំពេញការងារ អាចប៉ះពាល់ដល់សុខភាពអ្នកសិល្បៈ ប្រសិនបើគ្មានសម្ភារៈការពារខ្លួនគ្រប់គ្រាន់។ ការគ្រប់គ្រងចំនួនអ្នកស្ម័គ្រចិត្តដែលមានចំណេះដឹងផ្នែកសិល្បៈខុសៗគ្នា ធ្វើឱ្យលទ្ធផលនៃការលាបពណ៌មានភាពមិនស្មើគ្នា និងពិបាកតម្រូវតាមប្លង់ដើម។ បញ្ហាប្រឡាក់ថ្នាំពណ៌លើសម្ភារៈសាធារណៈ ឬយានយន្តដែលចតនៅក្បែរនោះ អាចបង្កជាទំនាស់ និងតម្រូវឱ្យមានការសងការខូចខាត។ ការថែទាំផ្ទាំងគំនូរឱ្យបានយូរអង្វែងពីការស្លេកពណ៌ដោយសារពន្លឺព្រះអាទិត្យ ទាមទារឱ្យមានការចំណាយបន្ថែមលើថ្នាំការពារដែលមានតម្លៃថ្លៃ។ ពេលខ្លះ ឧបសគ្គអាចកើតចេញពីការយល់ឃើញខុសរបស់មហាជន ដែលចាត់ទុកការគូរលើជញ្ជាំងថាជាទង្វើមិនមានសណ្ដាប់ធ្នាប់ ជាជាងសិល្បៈ។ ការរៀបចំទុកដាក់កាកសំណល់ថ្នាំពណ៌ និងជក់ឱ្យបានត្រឹមត្រូវតាមស្ដង់ដារអនាម័យ បង្កជាការលំបាកដល់ក្រុមការងារក្រោយពេលបញ្ចប់ការងាររាល់ថ្ងៃ។ កង្វះប្រភពទឹក និងអគ្គិសនីនៅទីតាំងសាធារណៈមួយចំនួន ធ្វើឱ្យការលាងសម្អាតឧបករណ៍ និងការធ្វើការនៅពេលយប់មានភាពរអាក់រអួល។ ការប្រកួតប្រជែងពេលវេលាដើម្បីបញ្ចប់គម្រោងឱ្យទាន់កាលវិភាគ អាចធ្វើឱ្យអ្នកសិល្បៈមានសម្ពាធ និងបាត់បង់ភាពច្នៃប្រឌិត។ ជាចុងក្រោយ ការរក្សានិរន្តរភាពនៃគម្រោងសិល្បៈជញ្ជាំងទាមទារឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីជម្នះរាល់ឧបសគ្គដែលកើតមានឡើងជាបន្តបន្ទាប់។ ការបង្កើតផ្ទាំងគំនូរសិល្បៈលើជញ្ជាំងក្នុងសហគមន៍ គឺជាការរួមចំណែកដ៏មានតម្លៃក្នុងការកសាងសង្គមតាមរយៈសិល្បៈ ដែលនាំមកនូវអត្ថប្រយោជន៍ និងសារៈសំខាន់ជាច្រើន។ ការបង្កើតគំនូរលើជញ្ជាំងជួយកែលម្អសោភ័ណភាព និងប្រែក្លាយតំបន់ដែលធ្លាប់តែចាស់ទ្រុឌទ្រោមឱ្យមានភាពទាក់ទាញ និងមានជីវិតជីវ៉ាឡើងវិញ។ វាដើរតួជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងសាមគ្គីភាពរវាងប្រជាជនដែលរស់នៅក្នុងសហគមន៍ជាមួយគ្នា។ សកម្មភាពនេះផ្ដល់ឱកាសឱ្យសិល្បករក្នុងស្រុកបានបញ្ចេញនូវសមត្ថភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ពួកគេជាសាធារណៈ។ ផ្ទាំងគំនូរលើជញ្ជាំងជួយថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ ក៏ដូចជាប្រពៃណីរបស់តំបន់នីមួយៗឱ្យនៅគង់វង្ស។ វាជួយកាត់បន្ថយការគូសវាសដែលគ្មានសណ្ដាប់ធ្នាប់ ដោយជំនួសមកវិញនូវស្នាដៃសិល្បៈដែលមានរចនាសម្ព័ន្ធ និងអត្ថន័យអប់រំ។ សិល្បៈជញ្ជាំងជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុក តាមរយៈការទាក់ទាញភ្ញៀវឱ្យមកទស្សនា និងថតរូបកម្សាន្តកាន់តែច្រើន។ វាបង្កើនតម្លៃដល់អចលនទ្រព្យ និងអាជីវកម្មដែលស្ថិតនៅជុំវិញតំបន់ដែលមានការតុបតែងដោយសិល្បៈស្អាតៗ។ ផ្ទាំងគំនូរទាំងនេះដើរតួជាប្រភពនៃកម្លាំងចិត្ត និងជួយកាត់បន្ថយភាពតានតឹងដល់អ្នកដែលធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ។ វាគឺជាមធ្យោបាយដ៏ល្អក្នុងការបញ្ជ្រាបសារអប់រំផ្សេងៗ ដូចជាការការពារបរិស្ថាន សុខភាព និងសន្តិភាពក្នុងសង្គម។ ការរួមគ្នាបង្កើតសិល្បៈជួយឱ្យកុមារ និងយុវជនបានរៀនសូត្រពីតម្លៃនៃការងារស្ម័គ្រចិត្ត និងការងារជាក្រុម។ វាជួយបង្កើតឱ្យមានមោទនភាពក្នុងសហគមន៍ នៅពេលដែលប្រជាជនមានអារម្មណ៍ថាពួកគេជាម្ចាស់កម្មសិទ្ធិនៃស្នាដៃសិល្បៈនោះ។ សិល្បៈជញ្ជាំងជួយលើកកម្ពស់សុវត្ថិភាពក្នុងតំបន់ ដោយប្រែក្លាយទីតាំងងងឹត ឬស្ងាត់ឱ្យទៅជាកន្លែងដែលមានការចាប់អារម្មណ៍ខ្លាំង។ វាផ្ដល់ជាទីកន្លែងសម្រាប់ជួបជុំគ្នា និងបង្កើនការពិភាក្សាផ្លាស់ប្តូរមតិយោបល់រវាងមនុស្សគ្រប់វ័យ។ ការគូរគំនូរលើជញ្ជាំងជួយកត់ត្រានូវប្រវត្តិសាស្ត្រ និងរឿងរ៉ាវសំខាន់ៗដែលបានកើតឡើងនៅក្នុងមូលដ្ឋានឱ្យនៅជាប់ជានិច្ច។ វាជួយបង្កើនការច្នៃប្រឌិត និងការគិតបែបទូលំទូលាយដល់អ្នកដែលបានទស្សនា និងចូលរួមផ្ទាល់។ សកម្មភាពនេះជួយឱ្យមានការយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃទ្រព្យសម្បត្តិសាធារណៈ និងការថែរក្សាអនាម័យជុំវិញខ្លួន។ វាផ្ដល់នូវបរិយាកាសសិក្សាបែបថ្មីប្លែកនៅខាងក្រៅថ្នាក់រៀន សម្រាប់សិស្សានុសិស្ស និងអ្នកសិក្សាសិល្បៈ។ ផ្ទាំងគំនូរទាំងនេះជួយធ្វើឱ្យទីក្រុងមានលក្ខណៈប្លែកពីគេ និងមានភាពទាក់ទាញផ្នែកស្ថាបត្យកម្ម។ វាកាត់បន្ថយការចំណាយលើការលាបថ្នាំជញ្ជាំងការពារស្លែម្ដងហើយម្ដងទៀត ដោយជំនួសដោយសិល្បៈដែលមានគុណភាព។ ជាចុងក្រោយ វាគឺជាការវិនិយោគលើសុភមង្គល និងគុណភាពជីវិតរបស់មនុស្សជាតិ តាមរយៈសម្រស់នៃពណ៌ និងរូបភាព។ សរុបសេចក្ដីមក ការបង្កើតផ្ទាំងគំនូរសិល្បៈលើជញ្ជាំង មិនមែនគ្រាន់តែជាការតុបតែងលម្អប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា ភាសាសកល ដែលភ្ជាប់បេះដូងមនុស្សឱ្យទៅជិតគ្នា។ វាគឺជាការវិនិយោគដ៏មានតម្លៃបំផុតដែលផ្ដល់មកវិញនូវ សោភ័ណភាព សាមគ្គីភាព និងការអប់រំ សម្រាប់មនុស្សគ្រប់ជំនាន់។ តាមរយៈសិល្បៈជញ្ជាំង សហគមន៍នីមួយៗអាចបង្ហាញពីមោទនភាព និងអត្តសញ្ញាណរបស់ខ្លួនទៅកាន់ពិភពលោក ដែលធ្វើឱ្យការរស់នៅកាន់តែមានអត្ថន័យ និងភាពស្រស់បំព្រង។